រីឯប័រក្រឡុកជាភេសជ្ជៈសុខភាពដ៏ពេញនិយមមួយដែរ មិនចាញ់ទឹកក្រឡុកផ្លែឈើនោះទេ។ សម្រាប់អ្នកដែលនិយមរសជាតិបែបដើម និងមិនសូវជាចូលចិត្តភាពផ្អែមខ្លាំង ភេសជ្ជៈនេះគឺស័ក្តិសមបំផុត។ មិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងងាយស្រួលក្នុងការធ្វើផងដែរ ដែលយើងអាចធ្វើដោយខ្លួនឯងបាន។ សម្រាប់គ្រឿងផ្សំសំខាន់ៗសម្រាប់ធ្វើភេសជ្ជៈនេះមានដូចជា ផ្លែប័រ ខ្ទិះដូងស្រស់ ទឹកដោះគោខាប់ ស្ករស និងទឹកកក។ ជាដំបូង ក្នុងការធ្វើប័រក្រឡុកនេះ យើងត្រូវ ចិតសំបកផ្លែប័រ រួចហាន់ជាដុំៗ រួចដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក។ បន្ទាប់មកដាក់ស្ករស ខ្ទិះដូងស្រស់ ទឹកដោះគោខាប់ និងទឹកកកចូល។ បន្ទាប់មកទៀត រង់ចាំមួយស្របក់ រហូតដល់ផ្លែប័រនោះកិនម៉ដ្ឋល្អ។ បន្ទាប់ពីកិនរួចរាល់ ត្រូវចាក់ដាក់កែវហើយញ៉ាំភ្លាមៗ ជៀសវាងកុំឲ្យទឹកកករលាយធ្វើឲ្យប័រក្រឡុកសាប។